ការណែនាំតាមរយៈគ្រួសារគឺជាទម្រង់នៃទំនាក់ទំនង ដែលត្រូវបានអនុវត្តតាំងពីបុរាណកាលមក ដើម្បីធានាបាននូវសុវត្ថិភាព និងស្ថិរភាពនៃជីវិតអាពាហ៍ពិពាហ៍របស់កូនចៅ។ វិធីសាស្រ្តនេះផ្អែកលើមូលដ្ឋានគ្រឹះនៃទំនុកចិត្តដែលសមាជិកគ្រួសារមានចំពោះគ្នាទៅវិញទៅមក ដោយជឿជាក់ថាចាស់ទុំនឹងជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់អនាគតកូនចៅ។ ចាស់ទុំតែងតែប្រើប្រាស់បទពិសោធន៍ជីវិតរបស់ពួកគាត់ ដើម្បីធ្វើការពិនិត្យមើល និងជ្រើសរើសបុគ្គលដែលមានអត្តចរិត និងមាយាទសមរម្យសម្រាប់គ្រួសារ។ ដំណើរការនេះជួយកាត់បន្ថយហានិភ័យ និងការភ័យខ្លាចក្នុងការជួបមនុស្សដែលមិនស្គាល់អត្តសញ្ញាណ ឬប្រវត្តិរូបច្បាស់លាស់ដែលយើងអាចជួបប្រទះក្នុងសង្គមខាងក្រៅ។ ទោះបីជាមានការណែនាំក៏ដោយ វាមិនមែនជាការបង្ខិតបង្ខំចិត្តឱ្យស្រឡាញ់គ្នានោះទេ តែវាគឺជាការបើកទ្វារឱកាសឱ្យយុវវ័យបានស្គាល់គ្នាដោយមានការដឹងឮពីចាស់ទុំ។ ទំនាក់ទំនងដែលកើតចេញពីការណែនាំរបស់គ្រួសារច្រើនតែមានគោលដៅច្បាស់លាស់ និងម៉ឺងម៉ាត់បំផុត ពោលគឺការកសាងគ្រួសារ និងការរៀបអាពាហ៍ពិពាហ៍តាមប្រពៃណី។ វារួមចំណែកជួយឱ្យភាគីទាំងសងខាងមានអារម្មណ៍កក់ក្ដៅក្នុងចិត្ត ព្រោះដឹងថាទំនាក់ទំនងរបស់ពួកគេមានការគាំទ្រ និងការជួយជ្រោមជ្រែងពីសំណាក់ឪពុកម្ដាយ។ ក្នុងករណីនេះ គ្រួសារដើរតួជាអ្នកសម្របសម្រួលដំបូងបំផុតដែលជួយផ្សារភ្ជាប់គម្លាតរវាងមនុស្សពីរនាក់ដែលមិនធ្លាប់ស្គាល់គ្នាពីមុនមកឱ្យមានភាពជិតស្និទ្ធ។ ទោះបីជាស្ថិតក្នុងសម័យទំនើបដែលមានកម្មវិធីស្វែងរកគូស្នេហ៍ច្រើនក៏ដោយ ក៏វិធីសាស្រ្តបុរាណមួយនេះនៅតែរក្សាបាននូវភាពថ្លៃថ្នូរ និងប្រជាប្រិយភាពជានិច្ច។ ការណែនាំនេះមិនត្រឹមតែជាការរកគូឱ្យកូនចៅប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការផ្សារភ្ជាប់ទំនាក់ទំនង និងមិត្តភាពរវាងគ្រួសារពីរឱ្យក្លាយជាសាច់ញាតិជាមួយគ្នានាពេលអនាគត។ មុននឹងឈានដល់ការជួបគ្នា ចាស់ទុំតែងតែចំណាយពេលពិភាក្សាជាមួយកូនចៅយ៉ាងម៉ត់ចត់អំពីលក្ខណៈសម្បត្តិរបស់បុគ្គលដែលពួកគេចង់ណែនាំឱ្យស្គាល់នោះ។ ការផ្លាស់ប្តូររូបថត និងព័ត៌មានផ្ទាល់ខ្លួនបឋមដូចជាកម្រិតវប្បធម៌ និងមុខរបរ គឺជាជំហានដំបូងដែលធ្វើឡើងដើម្បីឱ្យភាគីទាំងពីរបានពិនិត្យមើលចិត្តគ្នាជាមុន។ ការជួបគ្នាជាលើកដំបូងច្រើនតែធ្វើឡើងនៅទីកន្លែងដែលមានសុវត្ថិភាព ដូចជាផ្ទះរបស់ខាងស្រី ឬហាងអាហារសមរម្យណាមួយ ដោយមានវត្តមានសាច់ញាតិទាំងសងខាង។ បរិយាកាសនៅក្នុងជំនួបដំបូងជារឿយៗតែងតែមានភាពអៀនខ្មាសខ្លះៗ ប៉ុន្តែវាត្រូវបានជំនួសមកវិញដោយភាពគួរសម និងការផ្ដល់កិត្តិយសឱ្យគ្នាទៅវិញទៅមកយ៉ាងខ្ពង់ខ្ពស់។ ប្រធានបទនៃការសន្ទនាក្នុងជំនួបដំបូងច្រើនតែផ្ដោតលើការងារដែលកំពុងធ្វើ ការអប់រំកន្លងមក និងការយល់ឃើញផ្សេងៗចំពោះការកសាងជីវិតនាពេលអនាគត។ យុវជន និងយុវតីមានសិទ្ធិពេញលេញក្នុងការសាកសួរគ្នាទៅវិញទៅមកអំពីចំណង់ចំណូលចិត្ត ឬទស្សនជីវិត ដើម្បីស្វែងយល់ពីភាពចុះសម្រុងគ្នានៃគំនិត។ វត្តមានរបស់សមាជិកគ្រួសារក្នុងពេលជួបគ្នា ជួយសម្រាលភាពតានតឹង និងជួយឱ្យការសន្ទនាមិនមានភាពទាក់ទើរ ឬស្ងប់ស្ងាត់ពេកដែលនាំឱ្យមានភាពទើសទាល់។ បន្ទាប់ពីបញ្ចប់ជំនួបដំបូង ភាគីទាំងពីរនឹងផ្ដល់មតិត្រឡប់ទៅកាន់គ្រួសាររបស់ពួកគេវិញ ដើម្បីឱ្យចាស់ទុំជួយពិចារណាលើជំហានបន្តបន្ទាប់ទៀត។ ប្រសិនបើមានចំណាប់អារម្មណ៍វិជ្ជមានចំពោះគ្នា ពួកគេនឹងចាប់ផ្តើមការទាក់ទងគ្នាជាលក្ខណៈឯកជន ដើម្បីស្វែងយល់ចិត្តគ្នាឱ្យកាន់តែស៊ីជម្រៅជាងមុន។ ការផ្លាស់ប្តូរលេខទូរស័ព្ទ ឬបណ្ដាញសង្គមគឺជាជំហានទីពីរ ដែលអនុញ្ញាតឱ្យយុវវ័យទាំងពីរអាចជជែកគ្នាលេងដោយសេរី ប៉ុន្តែនៅតែស្ថិតក្នុងក្របខ័ណ្ឌសីលធម៌។ អត្ថប្រយោជន៍ដ៏ធំធេងនៃវិធីនេះគឺអ្នកអាចដឹងពីប្រវត្តិគ្រួសារ សាវតារបស់ពូជអម្បូរ និងមជ្ឈដ្ឋានរស់នៅរបស់ដៃគូបានយ៉ាងច្បាស់លាស់បំផុត។ លទ្ធភាពនៃការបោកប្រាស់ក្នុងទំនាក់ទំនងស្ទើរតែមិនមានទាល់តែសោះ ព្រោះមានគ្រួសារទាំងសងខាងជាអ្នកធានា និងដឹងឮនូវរាល់សកម្មភាពរបស់សាមីខ្លួន។ ការមានការគាំទ្រ និងការផ្ដល់យោបល់ល្អៗពីសំណាក់ឪពុកម្ដាយទាំងសងខាង ជួយឱ្យទំនាក់ទំនងនោះមានភាពរលូន និងមិនសូវមានការរារាំងពីខាងក្រៅ។ វាជួយឱ្យយុវវ័យសន្សំសំចៃពេលវេលាបានយ៉ាងច្រើន ក្នុងការស្វែងរកមនុស្សដែលមានគោលបំណងចង់កសាងគ្រួសារពិតប្រាកដដូចគ្នា។ ជាទូទៅ ភាគីទាំងពីរដែលគ្រួសារណែនាំឱ្យស្គាល់ ច្រើនតែមានតម្លៃវប្បធម៌ ជំនឿសាសនា និងឋានៈសង្គមស្រដៀងគ្នា ដែលធ្វើឱ្យងាយស្រួលក្នុងការចុះសម្រុង។ ការសម្រុះសម្រួលគ្នាធ្វើឡើងបានយ៉ាងងាយស្រួលបំផុត នៅពេលដែលមានបញ្ហាចម្រូងចម្រាសកើតឡើង ព្រោះមានចាស់ទុំជួយសម្របសម្រួលដោយយុត្តិធម៌។ វិធីនេះជួយបង្កើនភាពជឿជាក់លើខ្លួនឯង សម្រាប់អ្នកដែលមិនសូវមានបទពិសោធន៍ ឬមិនសូវពូកែខាងការទាក់ទងស្នេហាដោយខ្លួនឯង។ ទំនាក់ទំនងដែលចាប់ផ្តើមតាមរយៈគ្រួសារ តែងតែបង្កើតឱ្យមានការផ្ដល់កិត្តិយស និងការគោរពគ្នាទៅវិញទៅមកតាំងពីវិនាទីដំបូងនៃការស្គាល់គ្នា។ ក្នុងសង្គមខ្មែរ នេះត្រូវបានចាត់ទុកថាជាវិធីសាស្រ្តដែលមានសុវត្ថិភាពបំផុត និងថ្លៃថ្នូរបំផុតសម្រាប់ស្ត្រីខ្មែរក្នុងការស្វែងរកគូស្រករដែលត្រឹមត្រូវ។ យុវជននឹងរៀនយល់ដឹងកាន់តែច្បាស់ពីតម្លៃនៃពាក្យថា "គ្រួសារ" និង "សេចក្ដីកតញ្ញូ" តាមរយៈការផ្ដល់តម្លៃលើការរៀបចំរបស់អាណាព្យាបាល។ ការស្វែងយល់ចិត្តគ្នាកើតឡើងជាលំដាប់លំដោយ មិនមែនជាការប្រញាប់ប្រញាល់ឡើយ គឺតាមរយៈការជជែកគ្នា និងការសង្កេតមើលឥរិយាបថគ្នាទៅវិញទៅមក។ បន្ទាប់ពីស្គាល់គ្នាបានមួយរយៈ ពួកគេអាចសុំការអនុញ្ញាតពីចាស់ទុំដើម្បីទៅញ៉ាំអាហារ ឬកម្សាន្តនៅខាងក្រៅជាមួយគ្នា ដើម្បីបង្កើនភាពស្និទ្ធស្នាល។ ការពិភាក្សាអំពីគម្រោងការងារ ហិរញ្ញវត្ថុ និងការអប់រំកូនចៅនាពេលអនាគត គឺជាប្រធានបទស្នូលដែលពួកគេតែងតែជជែកគ្នាក្នុងដំណាក់កាលនេះ។ ការសង្កេតមើលរបៀបដែលដៃគូប្រព្រឹត្តចំពោះចាស់ទុំ និងអ្នកជុំវិញខ្លួន គឺជាចំណុចសំខាន់ដែលជួយឱ្យយល់ដឹងពីអត្តចរិតពិតប្រាកដរបស់បុគ្គលម្នាក់ៗ។ ការរក្សាបាននូវសេចក្ដីថ្លៃថ្នូរ និងការមិនប្រព្រឹត្តអ្វីដែលលើសលួសក្នុងកំឡុងពេលស្វែងយល់ចិត្តគ្នា គឺជាចំណុចដែលគ្រួសារទាំងសងខាងចង់ឃើញបំផុត។ ភាពស្មោះត្រង់ក្នុងទំនាក់ទំនងត្រូវបានចាត់ទុកជាអាទិភាពខ្ពស់បំផុត ព្រោះវាប៉ះពាល់ដល់កិត្តិយសរបស់គ្រួសារទាំងពីរទាំងស្រុង។ ទោះបីជាមិនមានអារម្មណ៍ស្រឡាញ់ខ្លាំងចាប់តាំងពីដំបូងក៏ដោយ ប៉ុន្តែការយល់ចិត្តគ្នា និងការអាណិតអាសូរអាចនឹងកើតមានឡើងតាមរយៈការសេពគប់គ្នា។ ពួកគេរៀនកសាងទំនាក់ទំនងដោយផ្អែកលើការយោគយល់ អធ្យាស្រ័យ និងការសម្របសម្រួលទៅតាមចំណុចខ្លាំង និងចំណុចខ្សោយរបស់គ្នាទៅវិញទៅមក។ ការណែនាំពីគ្រួសារជួយឱ្យទំនាក់ទំនងនោះមានស្ថិរភាពយូរអង្វែង ព្រោះវាត្រូវបានកសាងឡើងនៅលើគ្រឹះនៃភាពត្រឹមត្រូវ និងច្បាស់លាស់។ ជាចុងក្រោយ ទោះបីជាមានការណែនាំពីចាស់ទុំក៏ដោយ ការសម្រេចចិត្តថានឹងរៀបការ ឬអត់ គឺស្ថិតនៅលើការយល់ព្រមពីសាមីខ្លួនទាំងពីរតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលនេះ ជួនកាលក៏អាចមានសម្ពាធបន្តិចបន្តួចពីគ្រួសារ ដែលចង់ឃើញកូនចៅមានគូស្រករ និងឆាប់ឈានដល់ការរៀបការ។ ភាពខុសគ្នានៃគំនិតរវាងយុវវ័យសម័យថ្មី និងចាស់ទុំសម័យមុន ជារឿយៗអាចក្លាយជាចំណុចដែលត្រូវការការជជែកគ្នាដើម្បីស្វែងរកចំណុចកណ្ដាល។ ការមិនពេញចិត្តលើរូបរាងខាងក្រៅ ឬរូបសម្បត្តិក្នុងជំនួបដំបូង អាចជាឧបសគ្គដំបូងដែលតម្រូវឱ្យភាគីទាំងពីរត្រូវមើលឱ្យហួសពីសំបកក្រៅ។ យុវវ័យខ្លះមានការភ័យខ្លាចក្នុងការបដិសេធដៃគូដែលគ្រួសារណែនាំឱ្យ ព្រោះបារម្ភថាអាចនឹងធ្វើឱ្យចាស់ទុំខូចមុខមាត់ ឬមានការអាក់អន់ចិត្ត។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះ តម្រូវឱ្យមានភាពឆ្លាតវៃក្នុងការប្រើប្រាស់ពាក្យសម្ដី និងភាពទន់ភ្លន់ដើម្បីកុំឱ្យប៉ះពាល់ដល់មនោសញ្ចេតនាគ្រួសារ។ ការនិយាយត្រង់ៗ និងបើកចំហជាមួយឪពុកម្ដាយអំពីអារម្មណ៍ពិតរបស់ខ្លួន គឺជាមធ្យោបាយដ៏ល្អបំផុតដើម្បីកុំឱ្យមានការយល់ច្រឡំកាន់តែខ្លាំង។ សាមីខ្លួនមិនគួរបង្ខំចិត្តខ្លួនឯងឱ្យទទួលយកទំនាក់ទំនងមួយឡើយ ប្រសិនបើគិតថាចរិតលក្ខណៈពិតជាមិនអាចរស់នៅជាមួយគ្នាបានជាដាច់ខាត។ ពេលវេលាគឺជាកត្តាសម្រេចចិត្តដ៏សំខាន់ ដែលជួយបញ្ជាក់ឱ្យឃើញថា តើមនុស្សពីរនាក់ពិតជាអាចដើរលើផ្លូវជីវិតរួមគ្នាបានយូរអង្វែងដែរឬទេ។ ការយល់ច្រឡំតូចតាចអាចកើតមានឡើងប្រសិនបើការប្រាស្រ័យទាក់ទងរវាងគ្រួសារ និងសាមីខ្លួនមិនមានភាពច្បាស់លាស់ និងការជឿជាក់គ្នា។ ការបើកចិត្តឱ្យទូលាយដើម្បីទទួលយកការផ្ដល់យោបល់របស់ចាស់ទុំ នឹងជួយកាត់បន្ថយជម្លោះ និងជួយឱ្យការជ្រើសរើសមានភាពត្រឹមត្រូវបំផុត។ នៅក្នុងវប្បធម៌ខ្មែរ ការឱ្យតម្លៃលើគំនិតយោបល់របស់ឪពុកម្ដាយ ត្រូវបានចាត់ទុកថាជាកិច្ចការដំបូងដែលកូនចៅគ្រប់រូបគួរធ្វើដើម្បីសេចក្ដីសុខ។ ការស្ដាប់បង្គាប់ និងការទទួលយកការណែនាំពីចាស់ទុំ មិនមែនមានន័យថាបាត់បង់សិទ្ធិសេរីភាពផ្ទាល់ខ្លួននោះទេ តែវាជាការប្រើប្រាស់បទពិសោធន៍ចាស់ទុំ។ សីលធម៌ក្នុងការនិយាយស្តី និងការប្រើប្រាស់កាយវិការសមរម្យនៅចំពោះមុខចាស់ទុំ គឺជាចំណុចទាក់ទាញដ៏ខ្លាំងក្លាបំផុតក្នុងទំនាក់ទំនងបែបនេះ។ ការរក្សាកិត្តិយសគ្រួសារជារឿងដែលត្រូវប្រុងប្រយ័ត្នបំផុត ព្រោះរាល់សកម្មភាពរបស់បុគ្គលម្នាក់ៗ សុទ្ធតែជះឥទ្ធិពលដល់កេរ្តិ៍ឈ្មោះគ្រួសារទាំងមូល។ ការណែនាំដោយចាស់ទុំគឺជាការបង្ហាញយ៉ាងច្បាស់ពីសេចក្ដីស្រឡាញ់ និងការយកចិត្តទុកដាក់របស់អាណាព្យាបាល ចំពោះអនាគតរបស់កូនចៅ។ វប្បធម៌នៃការណែនាំគូស្រករនេះ ជួយថែរក្សារចនាសម្ព័ន្ធគ្រួសារឱ្យមានភាពរឹងមាំ និងមានសណ្តាប់ធ្នាប់ល្អប្រសើរនៅក្នុងសង្គមជាតិ។ ការរៀបការដែលកើតចេញពីការណែនាំរបស់គ្រួសារ ច្រើនតែត្រូវបានធ្វើឡើងដោយមានការដឹងឮតាមច្បាប់ និងប្រពៃណីខ្មែរយ៉ាងពេញលេញ។ ពិធីភ្ជាប់ពាក្យគឺជាសក្ខីភាពមួយដែលបញ្ជាក់ថា ទំនាក់ទំនងដែលណែនាំដោយគ្រួសារបានឈានដល់ដំណាក់កាលផ្លូវការ និងរឹងមាំហើយ។ ការគោរពគ្នាទៅវិញទៅមក និងការផ្ដល់តម្លៃឱ្យគ្នាជានិច្ច គឺជាគ្រឹះដ៏សំខាន់បំផុតនៃសុភមង្គលអាពាហ៍ពិពាហ៍ក្នុងរយៈពេលវែង។ សង្គមខ្មែរតាំងពីដើមរៀងមក តែងតែមានការឱ្យតម្លៃ និងមានការសរសើរដល់គូស្រករដែលចាស់ទុំរៀបចំឱ្យតាមក្បួនច្បាប់។ ការជួបគ្នាតាមរយៈគ្រួសារអាចប្រៀបបានទៅនឹងសិល្បៈនៃការរៀបចំជីវិត ឱ្យមានតុល្យភាពរវាងមនោសញ្ចេតនា និងតថភាពសង្គម។ វារួមបញ្ចូលគ្នានូវបទពិសោធន៍ដែលឆ្លងកាត់ការពិចារណារបស់ចាស់ទុំ និងតម្រូវការចង់បានរបស់យុវវ័យឱ្យក្លាយជាធ្លុងមួយ។ សុភមង្គលក្នុងជីវិតប្ដីប្រពន្ធ មិនមែនកើតឡើងដោយចៃដន្យឡើយ ប៉ុន្តែវាត្រូវបានកសាងឡើងដោយការជ្រើសរើសដ៏ឆ្លាតវៃ។ ការណែនាំនេះគឺជាពន្លឺបង្ហាញផ្លូវដ៏មានសារៈសំខាន់ សម្រាប់អ្នកដែលតែងតែមានអារម្មណ៍វង្វេង ឬបរាជ័យក្នុងរឿងស្នេហាពីមុនមក។ ទោះបីជាស្ថិតក្នុងយុគសម័យឌីជីថលយ៉ាងណាក៏ដោយ ក៏វិធីសាស្រ្តនេះនៅតែបង្ហាញឱ្យឃើញនូវប្រសិទ្ធភាពខ្ពស់បំផុតក្នុងការស្វែងរកគូស្រករ។ វាបង្កើតឱ្យមានមិត្តភាពដ៏ស្អិតរមួតរវាងគ្រួសារខាងប្រុស និងគ្រួសារខាងស្រី ដែលជាប្រយោជន៍ដល់ការជួយគ្នាទៅវិញទៅមកនាពេលខាងមុខ។ ការជឿជាក់លើការរៀបចំរបស់មនុស្សដែលស្រឡាញ់យើងបំផុត នឹងផ្ដល់នូវសន្តិភាពផ្លូវចិត្ត និងភាពជឿជាក់ក្នុងការចាប់ផ្តើមជីវិតថ្មី។ ទំនាក់ទំនងបែបនេះច្រើនតែឈានទៅរកការកសាងអនាគតដ៏រឹងមាំបំផុត ព្រោះមានគ្រឹះសេដ្ឋកិច្ច និងសង្គមដែលត្រូវបានពិនិត្យមើលរួចជាស្រេច។ គ្រប់ជំហាននៃទំនាក់ទំនងចាប់តាំងពីការជួបគ្នាដំបូង រហូតដល់ថ្ងៃរៀបការ សុទ្ធតែមានអត្ថន័យ និងតម្លៃដែលមិនអាចកាត់ថ្លៃបាន។ ការជួបគ្នាដោយការណែនាំពីគ្រួសារ គឺជាការចាប់ផ្តើមនៃដំណើរជីវិតដ៏មានន័យ និងពោរពេញដោយក្តីសង្ឃឹមសម្រាប់មនុស្សពីរនាក់។